ការដាំពោតគឺជាការងារកសិកម្មមួយដែលទាមទារការយកចិត្តទុកដាក់ និងចំណេះដឹងត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលល្អ។ មុននឹងចាប់ផ្តើមដាំដុះពោត ការរៀបចំដី និងការជ្រើសរើសពូជគឺជាកត្តាសំខាន់បំផុតដែលកំណត់ពីភាពជោគជ័យនៃទិន្នផលពោត។ ការរៀបចំដីប្រកបដោយប្រសិទ្ធភាព គឺជាជំហានដ៏សំខាន់បំផុតមួយក្នុងការដាំដុះពោត។ ដំណើរការនេះជួយបង្កើនគុណភាពដី និងបង្កើតបរិយាកាសល្អបំផុតសម្រាប់ការលូតលាស់របស់ដំណាំ។ ការភ្ជួរដីពី ២ ទៅ ៣ ដង គឺចាំបាច់ណាស់ដើម្បីធ្វើឱ្យដីធូររលុង។ ហើយវានឹងអនុញ្ញាតឱ្យខ្យល់ និងទឹកជ្រាបចូលដីបានល្អ ដែលជួយឱ្យប្រព័ន្ធឫសរបស់ពោតលូតលាស់យ៉ាងពេញលេញ និងអាចស្រូបយកសារធាតុចិញ្ចឹមពីដីបានច្រើន។ លើសពីនេះ វាក៏ជួយកម្ចាត់ស្មៅចង្រៃ និងបំផ្លាញទីជម្រករបស់សត្វល្អិតមួយចំនួនដែលរស់នៅក្នុងដីផងដែរ។ ឯការធ្វើរងពោតក៏ជាវិធានការដ៏សំខាន់ផងដែរ ជាពិសេសនៅ រដូវវស្សា។ ការធ្វើជារងនេះ នឹងជួយការពារការដក់ទឹក ដែលអាចបង្កឱ្យឬសពោតរលួយ និងបណ្ដាលឱ្យដំណាំងាយកើតជំងឺផ្សេងៗ។ ហើយវាក៏ជួយឱ្យការស្រោចស្រព និងការថែទាំកាន់តែមានភាពងាយស្រួលផងដែរ។ ចំពោះការជ្រើសរើសពូជពោតដែលត្រឹមត្រូវគឺជាជំហានដ៏សំខាន់ដែលកំណត់ពីប្រភេទផលិតផល និងទីផ្សារដែលអ្នកអាចកំណត់គោលដៅបាន។ ការសម្រេចចិត្តនេះគួរតែផ្អែកលើ អាកាសធាតុ ស្ថានភាពដី និង គោលបំណងនៃការដាំដុះ របស់អ្នក។ ចំពោះពូជពោតដំណើប ប្រសិនបើអ្នកមានបំណងដាំដុះសម្រាប់បរិភោគផ្ទាល់ខ្លួន ឬលក់ផ្លែស្រស់ៗ ពូជនេះគឺជាជម្រើសដ៏ល្អបំផុត ព្រោះវាមានរសជាតិផ្អែមល្មម ឆ្ងាញ់ និងមានភាពទន់ល្អ។ ឯពោតស្ករ គឺជាពូជពោតល្អសម្រាប់អ្នកដែលចង់ផ្គត់ផ្គង់ទីផ្សារ ដោយវាត្រូវបានគេដាំដុះយ៉ាងទូលំទូលាយដោយសារតែរសជាតិផ្អែមពិសេសរបស់វា ហើយមានតម្រូវការខ្ពស់។ រីឯពោតសម្រាប់ចំណីសត្វ អ្នកដែលមានបំណងដាំដុះដើម្បីកែច្នៃជាចំណីសត្វដូចជា មាន់ ទា ឬជ្រូក ពូជនេះផ្តល់នូវគុណភាពអាហារូបត្ថម្ភល្អបំផុតសម្រាប់គោលបំណងនេះ។ ការយល់ដឹងពីចំណុចទាំងនេះនឹងជួយឱ្យអ្នកចាប់ផ្ដើមដំណាំពោតរបស់អ្នកប្រកបដោយប្រសិទ្ធភាព និងទទួលបានផលល្អនៅពេលប្រមូលផល។ បន្ទាប់ពីបានរៀបចំដីរួចរាល់ ដំណើរការនៃការដាំដុះពោតទាមទារការយកចិត្តទុកដាក់លើចំណុចសំខាន់ៗមួយចំនួនដើម្បីធានាបាននូវការលូតលាស់ល្អរបស់ដំណាំ។ ការរក្សាគម្លាតសមស្របមានសារៈសំខាន់ណាស់ ការដាំដោយមានចន្លោះជួរពី ៧០ ទៅ ៨០ សង់ទីម៉ែត្រ និង ចន្លោះគុម្ពពី ២៥ ទៅ ៣០ សង់ទីម៉ែត្រ នឹងអនុញ្ញាតឱ្យពោតទទួលបានពន្លឺព្រះអាទិត្យ និងខ្យល់ចេញចូលបានគ្រប់គ្រាន់ ដែលជួយកាត់បន្ថយជំងឺ និងបង្កើនទិន្នផល។ ត្រូវដាក់គ្រាប់ពោតក្នុងជម្រៅប្រហែល ៣-៥ សង់ទីម៉ែត្រ ដើម្បីធានាថាគ្រាប់ពោតនឹងដុះលូតលាស់ ហើយអ្នកគួរដាក់ ១ ទៅ ២ គ្រាប់ ក្នុងមួយរន្ធ។ នៅពេលដែលពោតដុះបាន ៤ ទៅ ៥ សន្លឹក អ្នកអាចដកដើមដែលខ្សោយចេញ ហើយទុកតែមួយដើមប៉ុណ្ណោះក្នុងមួយគុម្ព ដើម្បីឱ្យវាលូតលាស់បានល្អ។ បន្ទាប់ពីដាំដុះរួចរាល់ ការថែទាំត្រឹមត្រូវគឺជាគន្លឹះដើម្បីធានាបាននូវការលូតលាស់របស់ពោតប្រកបដោយសុខភាព និងទទួលបានទិន្នផលខ្ពស់។ ពោតត្រូវការទឹកជាប្រចាំ ជាពិសេសនៅពេលដាំដុះដំបូង និងនៅពេលដែលវាចាប់ផ្ដើមចេញផ្កា។ ក្នុងរដូវប្រាំង ការស្រោចទឹកជាប្រចាំគឺចាំបាច់ណាស់ ដើម្បីការពារដំណាំកុំឱ្យក្រៀមស្វិត និងជួយឱ្យវាលូតលាស់ល្អ។ ការដាក់ជីត្រូវបែងចែកជាពីរដំណាក់កាលដើម្បីផ្តល់សារធាតុចិញ្ចឹមបានត្រឹមត្រូវ។ ដំណាក់កាលទី១ ដាក់ជីនៅពេលពោតមានស្លឹក ៤ ទៅ ៥ សន្លឹក នេះជាពេលដែលដំណាំត្រូវការសារធាតុចិញ្ចឹមដើម្បីពង្រឹងដើម និងស្លឹក។ ដំណាក់កាលទី២ ដាក់ជីម្ដងទៀតនៅពេលពោតចាប់ផ្ដើមចេញផ្កា ដែលវាជាពេលដែលដំណាំត្រូវការសារធាតុចិញ្ចឹមច្រើនដើម្បីបង្កើតផ្លែបានល្អ។ ត្រូវឧស្សាហ៍ដកស្មៅជាប្រចាំដើម្បីកុំឱ្យវាដណ្តើមយកសារធាតុចិញ្ចឹមពីពោត។ ទន្ទឹមនឹងនេះ ត្រូវតាមដានមើលវត្តមានរបស់សត្វល្អិត ហើយប្រសិនបើមានការរាតត្បាត ត្រូវប្រើថ្នាំកម្ចាត់សត្វល្អិតឱ្យបានទាន់ពេលវេលាដើម្បីការពារដំណាំ។ ការអនុវត្តជំហានទាំងនេះឱ្យបានខ្ជាប់ខ្ជួននឹងជួយឱ្យដំណាំពោតរបស់អ្នកមានការលូតលាស់ល្អប្រសើរ។ ឯរដូវកាលប្រមូលផលគឺជាដំណាក់កាលដ៏រីករាយបំផុតនៃការដាំដុះពោត។ ការកំណត់ពេលវេលាប្រមូលផលបានត្រឹមត្រូវមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវគុណភាព និងរសជាតិល្អបំផុត។ ពោតជាទូទៅអាចប្រមូលផលបានចាប់ពី ៨០ ទៅ ១១០ ថ្ងៃ បន្ទាប់ពីដាំដុះ។ ទោះជាយ៉ាងណា រយៈពេលនេះអាចខុសគ្នាអាស្រ័យលើពូជដែលអ្នកបានជ្រើសរើស។ ដើម្បីដឹងថាពោតអាចប្រមូលផលបានឬនៅ អ្នកអាចសង្កេតមើលសញ្ញាដូចជា សរសៃពោត និងគ្រាប់ពោត។ ប្រសិនបើសរសៃពោតមានពណ៌ ត្នោត និងក្រៀម នោះមានន័យថាពោតបានចាស់ល្មមអាចប្រមូលផលបានហើយ។ ហើយអ្នកក៏អាចសាកល្បងចោះគ្រាប់ពោតមួយ ប្រសិនបើគ្រាប់ពោតមានសភាព រឹងល្អ និងពេញ នោះពោតទាំងនោះគឺល្អបំផុតសម្រាប់ការប្រមូលផល។ ការយល់ដឹងពីសញ្ញាសម្គាល់ទាំងនេះនឹងជួយអ្នកប្រមូលផលពោតបានទាន់ពេលវេលា និងធានាបាននូវគុណភាពដ៏ល្អរបស់វា។ យោងតាមរបាយការណ៍ និងការអង្កេតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអង្គការនានាដែលធ្វើការលើវិស័យកសិកម្ម ខេត្តបាត់ដំបង ត្រូវបានគេទទួលស្គាល់ថាជាខេត្តដែលមានការដាំដុះពោតច្រើនជាងគេបង្អស់។ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជា ជង្រុកស្រូវ របស់កម្ពុជា ប៉ុន្តែខេត្តនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតដំណាំពោតផងដែរ។ ខេត្តនេះមានផ្ទៃដីដ៏ធំទូលាយ និងមានលក្ខខណ្ឌអាកាសធាតុអំណោយផល ដែលអនុញ្ញាតឱ្យកសិករអាចដាំពោតបានរហូតដល់ ពីរដងក្នុងមួយឆ្នាំ។ ពោតដែលដាំដុះច្រើនបំផុតនៅទីនោះគឺ ពោតក្រហម ដែលត្រូវបានប្រើសម្រាប់កែច្នៃជាចំណីសត្វ។ ការផលិតពោតប្រភេទនេះបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកសិកម្មរបស់ខេត្ត និងការផ្គត់ផ្គង់ទីផ្សារចំណីសត្វទាំងក្នុង និងក្រៅប្រទេស។ ដោយសារតែលក្ខខណ្ឌអំណោយផល និងការខិតខំប្រឹងប្រែងរបស់កសិករ ខេត្តបាត់ដំបងបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការផលិតពោតនៅទូទាំងប្រទេសកម្ពុជា។ ទោះបីជាខេត្តបាត់ដំបងជាខេត្តឈានមុខគេក្នុងការផលិតពោតក៏ដោយ ខេត្តមួយចំនួនទៀតក៏មានសក្ដានុពលខ្ពស់ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទីផ្សារផងដែរ។ ចំពោះខេត្តកំពង់ចាម និងត្បូងឃ្មុំ ខេត្តទាំងពីរនេះស្ថិតនៅជាប់គ្នា និងមានផ្ទៃដីដាំដុះធំទូលាយដែលស័ក្តិសមសម្រាប់ដំណាំពោត។ កសិករភាគច្រើននៅទីនោះដាំពោតដើម្បីលក់បន្តទាំងក្នុងស្រុក និងនាំចេញ។ ឯខេត្តបន្ទាយមានជ័យ និងប៉ៃលិន ដោយសារទីតាំងភូមិសាស្ត្រនៅក្បែរព្រំដែនថៃ ខេត្តទាំងនេះជាតំបន់សំខាន់សម្រាប់ដាំពោតសម្រាប់នាំចេញទៅកាន់ប្រទេសថៃ។ រីឯខេត្តកំពង់ធំ និងក្រចេះ កសិករនៅទីនោះក៏បានពង្រីកផ្ទៃដីដាំដុះពោតជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ ខេត្តទាំងអស់នេះបានជួយធ្វើឱ្យវិស័យដាំដុះពោតនៅកម្ពុជាមានភាពរីកចម្រើន និងអាចប្រកួតប្រជែងបានទាំងក្នុងតំបន់ និងអន្តរជាតិ។ ការលក់ដូរ និងការនាំចេញពោតនៅកម្ពុជាមានលក្ខណៈខុសគ្នាទៅតាមប្រភេទពោតនីមួយៗ និងតម្រូវការទីផ្សារ។ ពោតដំណើប និងពោតស្ករ ដែលជាពោតសម្រាប់បរិភោគ ត្រូវបានលក់ដូរជាលក្ខណៈលក់រាយនៅតាមទីផ្សារ តាមភូមិ ឬតាមដងផ្លូវ។ កសិករអាចលក់ដោយផ្ទាល់ទៅអ្នកប្រើប្រាស់ ឬលក់បោះដុំឱ្យឈ្មួញកណ្ដាលដែលជាអ្នកប្រមូលទិញបន្ត។ ឯពោតសម្រាប់ធ្វើជាចំណីសត្វ ជាពិសេស ពោតក្រហម ត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសជិតខាងដូចជា ថៃ និង វៀតណាមជាដើម។ ប្រទេសទាំងនេះមានតម្រូវការខ្ពស់សម្រាប់ចំណីសត្វ ហើយការនាំចេញនេះបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករខ្មែរ។ ការដាំពោតនៅកម្ពុជាអាចធ្វើឡើងបានស្ទើរតែពេញមួយឆ្នាំ ប៉ុន្តែកសិករភាគច្រើនជ្រើសរើសដាំដុះតាមរដូវកាលសំខាន់ៗដើម្បីទទួលបានទិន្នផលល្អ។ ចំពោះរដូវវស្សាត្រូវបានចាត់ទុកថាជារដូវកាលដ៏ល្អបំផុតសម្រាប់ការដាំពោតនៅកម្ពុជា។ នៅក្នុងរដូវនេះ ពោតទទួលបាន ទឹកភ្លៀងគ្រប់គ្រាន់ ដែលធ្វើឱ្យកសិករមិនចាំបាច់ចំណាយច្រើនលើការស្រោចស្រពឡើយ។ ហើយវាក៏ជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញផងដែរ។ កសិករភាគច្រើនចាប់ផ្ដើមដាំពោតនៅចន្លោះពីខែ ឧសភា ដល់ ខែកក្កដា ដើម្បីទាញយកប្រយោជន៍ពីបរិមាណទឹកភ្លៀងដែលចាប់ផ្ដើមធ្លាក់ចុះ។ ទឹកភ្លៀង និងអាកាសធាតុអំណោយផលនៅរដូវនេះ ដែលជួយឱ្យដំណាំពោតលូតលាស់បានល្អប្រសើរ និងមានផ្លែល្អ។ ការដាំពោតក្នុងរដូវវស្សា គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់កសិករដែលចង់ទទួលបានទិន្នផលខ្ពស់ និងចំណាយតិច។ ការដាំពោតក្នុងរដូវប្រាំងវិញគឺអាចធ្វើទៅបាន ប៉ុន្តែវាទាមទារនូវការត្រៀមលក្ខណៈ និងការវិនិយោគបន្ថែម។ ការដាំពោតនៅរដូវប្រាំងមានលក្ខណៈខុសពីការដាំនៅរដូវវស្សា ត្រង់ថាវាទាមទារការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងទឹក។ ដោយសារតែខ្វះទឹកភ្លៀង កសិករត្រូវពឹងផ្អែកទាំងស្រុងលើប្រព័ន្ធធារាសាស្ត្រ ឬប្រភពទឹកដែលមានស្រាប់ ដូចជាអណ្ដូង ស្រះ ឬស្ទឹង ដើម្បីបូមទឹកស្រោចស្រពដំណាំពោត។ ប្រសិនបើពោតមិនទទួលបានទឹកគ្រប់គ្រាន់ វាអាចធ្វើឱ្យដំណាំមិនលូតលាស់ល្អ ផ្លែតូចៗ ឬអាចងាប់តែម្តង។ ដំណាំពោតមានតម្រូវការទឹកខ្ពស់ ជាពិសេសនៅពេលចាប់ផ្តើមដាំដុះ និងពេលចេញផ្កា។ ការដាំពោតនៅរដូវប្រាំងត្រូវបានធ្វើឡើងដោយមានការគិតគូរពីវដ្ដនៃការដាំដុះដំណាំផ្សេងទៀត ជាពិសេសស្រូវ។ ជាទូទៅ កសិករចាប់ផ្ដើមដាំពោតនៅរដូវប្រាំង ភ្លាមៗក្រោយពេលដែលពួកគេប្រមូលផលស្រូវរួច។ ការអនុវត្តនេះមិនត្រឹមតែជួយប្រើប្រាស់ផ្ទៃដីឱ្យមានប្រសិទ្ធភាពទេ តែវាក៏ជួយឱ្យកសិករមានប្រភពចំណូលបន្ថែមទៀតក្នុងមួយឆ្នាំផងដែរ។ គំរូនៃការដាំដំណាំចម្រុះបែបនេះ ត្រូវបានគេស្គាល់ថាជាការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។ វាជួយកាត់បន្ថយហានិភ័យពីការប្រមូលផលដំណាំតែមួយប្រភេទ និងបង្កើនស្ថិរភាពសេដ្ឋកិច្ចរបស់គ្រួសារកសិករ។ ការដាំពោតនៅរដូវប្រាំង ទោះបីជាមានការចំណាយលើការបូមទឹកស្រោចស្រពក៏ដោយ ក៏នៅតែជាជម្រើសដ៏ល្អសម្រាប់កសិករ ដោយសារតែវាអាចផ្តល់នូវ ប្រាក់ចំណេញបន្ថែម។ ជាទូទៅ តម្លៃពោតមានលក្ខណៈល្អប្រសើរនៅរដូវប្រាំង ដោយសារតែការផ្គត់ផ្គង់មានកម្រិតទាបជាងរដូវវស្សា។ ការដាំដុះពោតក្រោយពេលប្រមូលផលស្រូវរួច ជួយឱ្យកសិករមានប្រាក់ចំណូលបន្ថែមពេញមួយឆ្នាំ ដែលជួយកាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាពរស់នៅ។ ហើយការដាំពោតនៅរដូវប្រាំងគឺជាជម្រើសដ៏ល្អសម្រាប់កសិករដែលមានប្រភពទឹកគ្រប់គ្រាន់ និងចង់បង្កើនប្រាក់ចំណូលក្រៅពីការដាំស្រូវ។